ប្រជាជនខ្មែរយើង ភាគច្រើននៅតាមទីជនបទចូលចិត្តដំណាំតិចតូច សម្រាប់ទុកធ្វើម្ហូបដូចជា ដូង ចេក ល្ហុង មៀន ខ្នុរ ទៀប បន្លែស្ពៃ ជី ខ្ទឹម រមៀត រំដេង និងខ្ជាយ ជាដើម។ ដែលភាគច្រើនជាគ្រឿងទេសសម្រាប់ធ្វើមុខម្ហួបខ្មែរ និងអាចរក្សាទុកបានយូរ។ មួយវិញទៀតប្រជាជនខ្មែរយើងក៏មានវប្បធម៌ចែករំលែក ជួយយកអាសាគ្នាទៅវិញទៅមកផងដែរ។ ជាពិសេសជាមួយអ្នកជិតខាង អ្នកស្រុកជាមួយគ្នា ឬភ្ញៀវធម្មតា តែងតែចែករំលែកនៅដំណាំដែលខ្លួនឯងដាំ។ ទន្ទឹមនឹងនេះផងដែរ ការចែករំលែកនេះក៏បង្ហាញអំពី សន្តានចិត្តល្អរបស់ម្ចាស់ផ្ទះចំពោះភ្ញៀវផងដែរ។ វាជារឿងធម្មតាទៅហើយពេលមាននរណាម្នាក់មកលេងផ្ទះ ម្ចាស់តែងតែទទួលរាក់ទាក់ជាមួយនឹងអ្វីដែរនៅផ្ទះស្រាប់ ដូចជាផលដំណាំផ្សេងៗ។ មិនតែប៉ុណ្ណោះ នៅពេលដែលមានភ្ញៀវអញ្ជើញទៅវិញ ម្ទាស់ផ្ទះតែងតែផ្ញើរបស់ដែរខ្លួនមានទៅវិញដូចគ្នា ។ លើសពីនេះការរួមបញ្ចូលគ្នារវាង ស្នាមញញឹម និងសម្ដីទន់ភ្លន់ គឺជាសិល្បៈនៃការទំនាក់ទំនងដ៏មានប្រសិទ្ធភាព។ ដោយប្រើអាកប្បកិរិយា និងពាក្យសម្ដី ដើម្បីឲ្យភ្ញៀវមានអារម្មណ៍កក់ក្តៅក្នុងការទទួលយក និងពិសារ។ ហើយអាកប្បកិរិយា និងពាក្យសម្ដី គឺមានសារៈសំខាន់ណាស់ក្នុងការបង្ហាញពីភាពកក់ក្ដៅ និងការគោរព។ ឧទាហរណ៍ សូមយកទៅសាកពិសារសិន បងប្អូន នេះជាផលិតផលរបស់ផ្ទះខ្ញុំ។ ម្យ៉ាងវិញទៀត ការប្រើពាក្យ "សូមពិសារតាមសម្រួល! ឬសូមពិសារតាមសប្បាយ!" គឺជាការបង្ហាញនូវ វប្បធម៌បដិសណ្ឋារកិច្ចដ៏ល្អផូរផង់ របស់ខ្មែរ។ វាឆ្លុះបញ្ចាំងពីចិត្តសប្បុរស ភាពរាក់ទាក់ និងការយកចិត្តទុកដាក់ខ្ពស់របស់ម្ចាស់ផ្ទះចំពោះភ្ញៀវ ឬអ្នកដែលខ្លួនផ្តល់អាហារឲ្យ។ មិនត្រឹមតែជាការចែករំលែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើនទំនាក់ទំនងល្អរវៀងអ្នកជិតខាងនិងភ្ញៀវទៀតផងដែរ។ មួយវិញទៀតនោះ ភ្ញៀវនឹងមានអារម្មណ៍កក់ក្ដៅ និងទុកចិត្តលើម្ចាស់ផ្ទះ ព្រោះពួកគេទទួលបាននូវអ្វីដែលម្ចាស់ផ្ទះធ្វើ ឬដាំដោយខ្លួនឯង។ ក្រៅពីដំណាំស្រស់ៗ ផលិតផលដែលអ្នកបានធ្វើដោយផ្ទាល់ដៃ ក៏ជាវត្ថុដ៏មានតម្លៃផងដែរ។ ដែលមានដូចជាចេកចៀន នំ បង្អែមផ្លែឈើ ទឹកផ្លែឈើ និងផលិតផលផ្សេងៗទៀតជាដើម។ របស់ទាំងនេះអាចផ្តល់ជូនភ្ញៀវភ្លាមៗនៅពេលពួកគេមកដល់ ឬពេលពួកគេសម្រាកលម្ហែរួច។ វាជាវិធីដ៏ល្អមួយដើម្បីឲ្យពួកគេភ្លក្សរសជាតិម្ហូបខ្មែរពិតប្រាកដដែលធ្វើដោយក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់។ អ្វីដែលកាន់តែពិសេសទៀតនោះ ប្រសិនបើជា អ្វីដែលយើងចែករំលែកនោះ ជាផលិតផលលក់ផ្ទាល់របស់យើងទៀតនោះ ភ្ញៀវអាចនឹងចែករំលែកបទពិសោធន៍ដ៏ល្អរបស់ពួកគេជាមួយអ្នកដទៃថែមទៀត។ ពួកគេក៏អាចជួយផ្សព្វផ្សាយអំពីភាពរាក់ទាក់របស់យើង ឬអំពីគុណភាពផលិតផលរបស់យើងដែរ។